គុយទាវទឹកជារសជាតិដើម ខុសដាច់ពីគុយទាវគោក។ មូលហេតុដែលគេហៅថា "គោក" ពីព្រោះវាមិនមានទឹកស៊ុបក្នុងចានទេ។ គុយទាវគោកជាប្រភេទគុយទាវស្ងួតមួយប្រភេទដ៏ពេញនិយមនៅកម្ពុជា។ គុយទាវគោក ជាគុយទាវដែលមិនប្រើទឹកស៊ុបទេ។ គុយទាវគោកជារបស់ដែលគេចូលចិត្តបរិភោគនៅពេលថ្ងៃ ឬពេលល្ងាច។ គុយទាវគោកជម្រើសល្អ សម្រាប់អ្នកមិនចូលចិត្តម្ហូបដែលមានទឹកច្រើន។ ការចម្អិនគ្រឿងរបស់វា អាចដូចគ្នាទៅនឹងគុយទាវទឹក។ តែពេលទទួលទាន វាគ្មានទឹកស៊ុបច្រើនដូចគុយទាវទឹកទេ។ គុយទាវគោកមានរសជាតិ ដិតខ្លាំងជាងគុយទាវទឹក។ គុយទាវប្រភេទនេះត្រូវបានស្ងោរឱ្យទន់បន្តិច ហើយសម្រស់ទឹកឱ្យស្ងួត។ បន្ទាប់មកគេនឹងលាយមីជាមួយនឹងទឹកគោកដែលត្រៀមជាស្រាប់។ ទឹកគោកត្រូវបានធ្វើឡើងពី ទឹកស៊ីអ៊ុីវខ្មៅ ទឹកត្រី ទឹកស្ករត្នោត និងទឹកខ្មេះ។ ទឹកគោកជាទឹកជ្រលក់ដ៏ពិសេសប្លែក ដែលមានរសជាតិផ្អែមលាយប្រៃ ល្អឥតខ្ចោះសម្រាប់បង្កើនឱជារសដល់ម្ហូប។ ដើម្បីឱ្យកាន់តែឈ្ងុយឆ្ងាញ់ និងគួរឱ្យចង់ពិសា គេរោយខ្ទឹមបំពងពីលើ។ យើងអាចដាក់សាច់មាន់ ឬសាច់គោថែមពីលើគុយទាវគោកដើម្បីបន្ថែមរសជាតិ។ គេកាត់ត្រសក់ជាបន្ទះស្តើងៗ ដាក់តម្រៀបលើគុយទាវ ដើម្បីបង្កើនសោភ័ណភាពនិងពណ៌។ ដើម្បីកែសម្រួល ឬបង្កើនឱជារសឱ្យកាន់តែត្រូវមាត់ អ្នកអាចថែមទឹកត្រី ឬទឹកម្ទេសបានតាមចំណង់ចំណូលចិត្ត។ សម្រាប់អ្នកដែលចូលចិត្តរសជាតិបែបទឹកៗ អ្នកអាចទទួលទានបន្ថែមជាមួយនឹងស៊ុបមួយចានទៀតដែលរៀបចំដោយឡែកពីគ្នា។ រសជាតិទឹកគោកដ៏ឈ្ងុយឆ្ងាញ់ ដែលជ្រាបចូលដល់សរសៃមី គឺពិតជាធ្វើឱ្យអ្នកចង់ញ៉ាំហើយចង់ញ៉ាំទៀត។